វិស័យសេវាកម្មថែរក្សាសត្វចិញ្ចឹមនៅកម្ពុជាកំពុងវិវត្តយ៉ាងលឿនពីការចិញ្ចឹមបែបធម្មតា ទៅជាការផ្ដល់សេវាកម្មថែទាំបែបទំនើប និងប្រកបដោយវិជ្ជាជីវៈ។ ការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យមនៅក្នុងទីក្រុងភ្នំពេញ បានជំរុញឱ្យមានតម្រូវការខ្ពស់នូវសេវាកម្មកាត់រោម និងសម្អាតសត្វចិញ្ចឹម។ អាជីពជាអ្នកជំនាញកាត់តម្រឹមរោមសត្វ កំពុងក្លាយជាការងារដែលមានចំណូលខ្ពស់ និងមានភាពច្នៃប្រឌិតបំផុតមួយ។ ហាងលក់សម្ភារៈសត្វចិញ្ចឹមបែប Boutique មិនត្រឹមតែលក់ចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវបទពិសោធន៍សម្រាកលំហែ សម្រាប់សត្វទៀតផង។ សេវាកម្មសណ្ឋាគារសត្វចិញ្ចឹម កំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ម្ចាស់សត្វដែលរវល់ការងារ ឬត្រូវធ្វើដំណើរទៅក្រៅប្រទេស។ អ្នកជំនាញថែរក្សាសត្វចិញ្ចឹមត្រូវមានចំណេះដឹងអំពីចិត្តវិទ្យាសត្វ ដើម្បីយល់ពីឥរិយាបថរបស់ពួកគេក្នុងអំឡុងពេលសម្អាត។ ការងូតទឹកឱ្យសត្វចិញ្ចឹមដោយប្រើសាប៊ូ និងផលិតផលកម្រិតខ្ពស់ ជួយការពារបញ្ហាស្បែក និងធ្វើឱ្យរោមមានសុខភាពល្អ។ សេវាកម្ម Boutique Animal Care ផ្ដោតសំខាន់លើគុណភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសត្វចិញ្ចឹមម្នាក់ៗជាលក្ខណៈបុគ្គល។ យុវជនខ្មែរជាច្រើនកំពុងចាប់យកជំនាញបច្ចេកទេសកាត់រោមសត្វតាមបែបកូរ៉េ និងជប៉ុន ដែលកំពុងមានសក្ដានុពលខ្លាំងលើទីផ្សារ។ ការងារនេះផ្តល់ឱកាសឱ្យបុគ្គលម្នាក់ៗអាចបើកអាជីវកម្មផ្ទាល់ខ្លួនដោយចាប់ផ្តើមពីខ្នាតតូច រហូតដល់ហាងខ្នាតធំ។ សេវាកម្មកាត់ក្រចក និងសម្អាតត្រចៀកសត្វ គឺជាផ្នែកមួយដ៏សំខាន់នៃអនាម័យសត្វចិញ្ចឹមដែលម្ចាស់សត្វមិនអាចរំលងបាន។ ហាងថែរក្សាសត្វចិញ្ចឹមក្នុងទីក្រុង ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធកក់ទុកមុនតាមអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។ ការប្រើប្រាស់ម៉ាស៊ីនសម្ងួតរោមស្វ័យប្រវត្តិ និងឧបករណ៍ទំនើបៗ ជួយកាត់បន្ថយភាពតានតឹង របស់សត្វចិញ្ចឹម។ អ្នកជំនាញកាត់រោម ត្រូវមានភាពអត់ធ្មត់ខ្ពស់ និងមានសេចក្តីស្រឡាញ់ពិតប្រាកដចំពោះសត្វគ្រប់ប្រភេទ។ សេវាកម្ម Boutique Care រួមបញ្ចូលទាំងការរៀបចំរបបអាហារដែលមានតុល្យភាព និងអាហារសម្រន់សុខភាពសម្រាប់សត្វ។ ការងារនេះមិនត្រឹមតែផ្ដោតលើសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរកឃើញបញ្ហាសុខភាពដំបូងៗ ដូចជាដុំសាច់ ឬបញ្ហាស្បែក។ ហាងសត្វចិញ្ចឹមទំនើបៗចាប់ផ្ដើមផ្ដល់សេវាកម្មដឹកជញ្ជូនសត្វពីផ្ទះមកកាន់ហាង និងត្រឡប់ទៅវិញ។ វិស័យនេះបង្កើតឱកាសការងារយ៉ាងច្រើនសម្រាប់ផ្នែកសេវាអតិថិជន និងអ្នកគ្រប់គ្រងហាងលក់សម្ភារៈសត្វ។ សុវត្ថិភាព និងអនាម័យគឺជាអាទិភាពលេខមួយដែលហាង Boutique Animal Care ត្រូវតែធានាជូនអតិថិជន។ អ្នកជំនាញថែទាំសត្វត្រូវតែយល់ដឹងពីរបៀបដោះស្រាយក្នុងករណីសង្គ្រោះបន្ទាន់ ប្រសិនបើសត្វមានបញ្ហាសុខភាពភ្លាមៗ។ ការប្រើប្រាស់កាមេរ៉ាឃ្លាំមើល ជួយឱ្យម្ចាស់សត្វអាចមើលសកម្មភាពសត្វរបស់ពួកគេបានទោះបីជានៅឆ្ងាយ។ សេវាកម្ម "ដុសធ្មេញឱ្យសត្វចិញ្ចឹម" កំពុងត្រូវបានណែនាំដើម្បីការពារជំងឺអញ្ចាញធ្មេញ និងក្លិនមាត់។ ការងារក្នុងវិស័យនេះផ្ដល់នូវក្តីសុខផ្លូវចិត្ត តាមរយៈការបាននៅក្បែរ និងមើលថែសត្វចិញ្ចឹមដែលគួរឱ្យស្រឡាញ់។ ហាង Boutique ច្រើនតែមានការរចនាខាងក្នុងយ៉ាងស្រស់ស្អាត ដើម្បីផ្ដល់ភាពកក់ក្ដៅទាំងដល់ម្ចាស់ និងសត្វចិញ្ចឹម។ ការបណ្តុះបណ្តាលវិជ្ជាជីវៈកាត់រោមសត្វតាមស្តង់ដារអន្តរជាតិ កំពុងមានវត្តមានកាន់តែច្រើននៅក្នុងទីក្រុងភ្នំពេញ។ ម្ចាស់អាជីវកម្មត្រូវតែជ្រើសរើសបុគ្គលិកដែលមានក្រមសីលធម៌ និងមិនប្រើប្រាស់ហិង្សាលើសត្វជាដាច់ខាត។ សេវាកម្មពណ៌រោមសត្វដោយប្រើថ្នាំដែលមិនមានជាតិគីមីគ្រោះថ្នាក់ កំពុងក្លាយជាទម្លាប់ថ្មីសម្រាប់ម្ចាស់សត្វដែលចូលចិត្តភាពប្លែក។ អ្នកជំនាញត្រូវចេះប្រើប្រាស់កន្ត្រៃ និងម៉ាស៊ីនកាត់រោមឱ្យមានភាពស្ទាត់ជំនាញ ដើម្បីចៀសវាងការមុតដល់ស្បែកសត្វ។ ការយល់ដឹងពីប្រភេទពូជឆ្កែ និងឆ្មាខុសៗគ្នា ជួយឱ្យអ្នកកាត់រោម ជ្រើសរើសស្ទីលដែលស័ក្តិសមបំផុត។ ទីផ្សារការងារនេះមិនចេះរីងស្ងួតឡើយ ដរាបណាទំនោរនៃការចិញ្ចឹមសត្វក្នុងផ្ទះ នៅតែបន្តកើនឡើង។ សេវាកម្មកាត់រោមសត្វតាមផ្ទះ គឺជាជម្រើសដ៏ល្អសម្រាប់អតិថិជនដែលចង់សន្សំសំចៃពេលវេលា។ ការប្រើប្រាស់ផលិតផលដែលមានក្លិនក្រអូបបែបធម្មជាតិ ជួយឱ្យសត្វចិញ្ចឹមមានអារម្មណ៍ស្រស់ស្រាយ និងបាត់ភាពភ័យខ្លាច។ ហាងសត្វចិញ្ចឹមត្រូវតែរក្សាស្តង់ដារមេរោគឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារការឆ្លងជំងឺរវាងសត្វ និងសត្វ។ វិស័យនេះផ្ដល់ឱកាសឱ្យអ្នកដែលមានចំណូលចិត្តខាងថតរូប អាចក្លាយជាអ្នកថតរូបសត្វចិញ្ចឹម អាជីព។ ការងារនេះទាមទារឱ្យមានការរៀនសូត្របច្ចេកទេសថ្មីៗជានិច្ច ព្រោះនិន្នាការសម្រស់សត្វមានការប្រែប្រួលរហ័ស។ អ្នកគ្រប់គ្រងហាងត្រូវតែមានសមត្ថភាពក្នុងការវិភាគទីផ្សារ និងការនាំចូលផលិតផលថ្មីៗដែលប្លែកពីគេ។ វិស័យនេះកំពុងទាក់ទាញវិនិយោគិនបរទេសឱ្យមកបើកសាខាហាងសត្វចិញ្ចឹមល្បីៗនៅកម្ពុជា។ ការយល់ដឹងអំពីច្បាប់ការពារសត្វចិញ្ចឹម គឺជាផ្នែកមួយដែលបុគ្គលិកក្នុងវិស័យនេះត្រូវតែដឹងឮ។ ការប្រើប្រាស់បណ្ដាញសង្គមដូចជា TikTok និង Instagram ជួយឱ្យហាងងាយស្រួលបង្ហាញស្នាដៃកាត់រោមសត្វ។ វិស័យនេះផ្តល់អត្ថន័យដល់ជីវិតការងារ តាមរយៈការធ្វើឱ្យសត្វចិញ្ចឹមមានភាពស្រស់ស្អាត និងមានសុភមង្គល។ ការងារក្នុងផ្នែកសេវាកម្មសត្វចិញ្ចឹម ជួយកាត់បន្ថយអត្រានៃការអត់ការងារធ្វើក្នុងចំណោមយុវជនដែលស្រឡាញ់សត្វ។ ហាងសត្វចិញ្ចឹមបែប Boutique គឺជាកន្លែងដែលម្ចាស់សត្វអាចមកសម្រាក និងជជែកលេងជាមួយអ្នកដែលចូលចិត្តសត្វដូចគ្នា។ សរុបមក អាជីព និងសេវាកម្មថែរក្សាសត្វចិញ្ចឹមនៅកម្ពុជា គឺជាវិស័យដែលកំពុងរីកដុះដាល និងផ្តល់អនាគតដ៏ភ្លឺស្វាងសម្រាប់អ្នកចង់ចាប់ផ្ដើម។